ការគ្រប់គ្រងថវិកាមានសារៈសំខាន់ណាស់ ជាពិសេសបន្ទាប់ពីអ្នកទទួលបានប្រាក់ខែដំបូង ព្រោះជាលុយដំបូងដែលរកបានដោយការខំប្រឹងខ្លួនឯង។ ក្នុងនោះ មានមូលហេតុជាច្រើនសម្រាប់ការគ្រប់គ្រងថវិកាបានពីប្រាក់ខែដំបូងនេះផងដែរ ។ ទាំងនោះរួមមាន ការជៀសវាងបញ្ហាហិរញ្ញវត្ថុដូចជា ការដឹងពីលំហូរចូល និងចេញនៃប្រាក់របស់អ្នក ជួយឱ្យអ្នកជៀសវាងការចំណាយលើសពីចំណូល ដែលអាចនាំឱ្យមានបំណុល។ ទីពីរ ការបង្កើតទម្លាប់ល្អ គឺចាប់ផ្តើមទម្លាប់គ្រប់គ្រងលុយឱ្យបានល្អតាំងពីដំបូង នឹងជះឥទ្ធិពលវិជ្ជមានដល់អនាគតហិរញ្ញវត្ថុរបស់អ្នក។ សម្រេចគោលដៅហិរញ្ញវត្ថុគឺ មិនថាអ្នកចង់សន្សំលុយទិញអ្វីមួយ វិនិយោគ ឬរៀបចំសម្រាប់អនាគតទេ ការគ្រប់គ្រងថវិកាជួយឱ្យអ្នកទៅដល់គោលដៅទាំងនោះ។ កាត់បន្ថយភាពតានតឹង ពោលគឺ នៅពេលអ្នកដឹងថាប្រាក់របស់អ្នកទៅណា និងមានផែនការច្បាស់លាស់ អ្នកនឹងមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ខាងលើនេះជាមូលហេតុសម្រាប់ការគ្រប់គ្រងថវិកា ដែលជាប្រាក់ខែដំបូងរបស់យើង។ ក្នុងនោះ មានជំហានងាយៗមួយចំនួនក្នុងការគ្រប់គ្រងថវិកាសម្រាប់អ្នកទើបទទួលបានប្រាក់ខែដំបូង។ ដំបូងគឺត្រូវកត់ត្រាចំណូល និងចំណាយ អ្នកត្រូវដឹងថាអ្នករកបានប្រាក់ខែប៉ុន្មាន និងចាយទៅលើអ្វីខ្លះ។ អ្នកអាចប្រើកម្មវិធីទូរស័ព្ទ សៀវភៅកត់ត្រា ឬ Excel ដើម្បីតាមដានរាល់ការចំណាយរបស់អ្នក។ បន្ទាប់ពីដឹងពីទម្លាប់ចំណាយរបស់អ្នកហើយ សូមកំណត់ចំនួនប្រាក់ដែលអ្នកអាចចំណាយបានសម្រាប់ប្រភេទនីមួយៗ ដូចជា អាហារ ធ្វើដំណើរ ការកម្សាន្ត ថ្លៃជួលផ្ទះ ឬ បន្ទប់។ គោលការណ៍ 50/30/20 អាចជាចំណុចចាប់ផ្តើមដ៏ល្អ សម្រាប់ការគ្រប់គ្រងលុយដំបូង។ ការដក 50% សម្រាប់តម្រូវការចាំបាច់ ដូចជាថ្លៃជួលផ្ទះ/បន្ទប់ ម្ហូបអាហារ ការធ្វើដំណើរ និងវិក្កយបត្រផ្សេងៗ។ ការដក 30% សម្រាប់តម្រូវការចង់បាន ដូចជា ការកម្សាន្ត ការដើរផ្សារ ការញ៉ាំអីនៅខាងក្រៅ និងចំណាយផ្ទាល់ខ្លួនផ្សេងទៀត។ 20% សម្រាប់សន្សំ និងសងបំណុល នេះរាប់បញ្ចូលទាំងការសន្សំសម្រាប់ពេលអនាគត ឬការសងបំណុល ប្រសិនបើមាន។ ការបង្កើតថវិការសម្រាប់ពេលបន្ទាន់ ដូចជា ព្យាយាមសន្សំប្រាក់ឱ្យបានយ៉ាងតិច ៣ ទៅ ៦ ខែនៃចំណាយចាំបាច់របស់អ្នក សម្រាប់ករណីបន្ទាន់ដូចជា បាត់បង់ការងារ ឬមានបញ្ហាសុខភាព។ ការបែងចែកគណនី គឺអ្នកអាចពិចារណាបែងចែកប្រាក់របស់អ្នកទៅក្នុងគណនីផ្សេងៗគ្នា ដូចជា មួយសម្រាប់ចំណាយប្រចាំថ្ងៃ មួយទៀតសម្រាប់សន្សំ និងមួយទៀតសម្រាប់គោលដៅជាក់លាក់។ វិធីខាងលើនេះជួយឱ្យអ្នកគ្រប់គ្រងលុយបានកាន់តែងាយស្រួល និងគ្រប់គ្រងលុយបានល្អសម្រាប់ជីវិតប្រចាំថ្ងៃ។ ក្នុងនោះក៏មានដំបូន្មានបន្ថែមសម្រាប់អ្នកទើបចាប់ផ្តើម ឬទើបទទួលបានប្រាក់ខែដំបូងដែរ។ ទីមួយគឺចាប់ផ្តើមឱ្យបានឆាប់ ដោយកុំរង់ចាំឱ្យមានលុយច្រើនទើបចាប់ផ្តើមគ្រប់គ្រងថវិកា ហើយការចាប់ផ្តើមតាំងពីប្រាក់ខែដំបូង នឹងបង្កើតទម្លាប់ល្អសម្រាប់រយៈពេលវែង។ ត្រូវមានភាពបត់បែន ព្រោះផែនការថវិការបស់អ្នកអាចនឹងផ្លាស់ប្តូរតាមពេលវេលា និងសូមត្រៀមខ្លួនកែសម្រួលវាឱ្យសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក។ កាត់បន្ថយបំណុល ដោយព្យាយាមជៀសវាងការបង្កើតបំណុលមិនចាំបាច់ ជាពិសេសបំណុលដែលមានការប្រាក់ខ្ពស់ ដូចជាកម្ចីឥណទានជាដើម។ មានធនធានជាច្រើនដែលអ្នកអាចរៀនសូត្រពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចជាសៀវភៅ វីដេអូ ឬប្លក់នានា។ ពេលខ្លះអ្នកអាចនឹងជួបការលំបាកក្នុងការប្រកាន់ខ្ជាប់នូវផែនការថវិការបស់អ្នក។ កុំបាក់ទឹកចិត្ត! គ្រាន់តែចាប់ផ្តើមសារជាថ្មី និងកែតម្រូវអ្វីដែលចាំបាច់ណាមួយក្នុងពេលអាសន្ន។ ការគ្រប់គ្រងថវិកាបន្ទាប់ពីទទួលបានប្រាក់ខែដំបូងគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគត។ នៅពេលអ្នករៀនគ្រប់គ្រងលុយរបស់អ្នកតាំងពីដំបូង អ្នកកំពុងបង្កើតទម្លាប់ល្អដែលនឹងជួយអ្នកក្នុងពេលយូរអង្វែង។ ការដឹងថាអ្នកចំណាយអ្វីខ្លះ និងមានផែនការច្បាស់លាស់ ជួយឱ្យអ្នកមិនចាយវាយលើសពីសមត្ថភាព ដែលអាចនាំឱ្យមានបំណុលដែលពិបាកសង។ មិនថាអ្នកចង់សន្សំលុយទិញផ្ទះ ឡាន សិក្សាបន្ត ឬវិនិយោគទេ ការគ្រប់គ្រងថវិកាជួយឱ្យអ្នកមានលទ្ធភាពសម្រេចក្តីស្រមៃទាំងនោះ។ នៅពេលអ្នកដឹងពីស្ថានភាពលុយកាក់របស់អ្នកច្បាស់លាស់ អ្នកនឹងមានអារម្មណ៍ធូរស្រាល និងមិនសូវបារម្ភពីបញ្ហាហិរញ្ញវត្ថុ។ ជីវិតតែងតែមានរឿងមិននឹកស្មានដល់ ហើយការសន្សំលុយសម្រាប់ត្រៀមខ្លួនក្នុងគ្រាមានអាសន្នពិតជាសំខាន់ ។ វាជួយឱ្យអ្នកមានទុនបម្រុងសម្រាប់ដោះស្រាយបញ្ហាដូចជា បាត់បង់ការងារ ឬបញ្ហាសុខភាព។ សរុបមក ការគ្រប់គ្រងថវិកាគឺជាជំនាញជីវិតដ៏សំខាន់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកពេញមួយជីវិត។ ការអនុវត្តជំហានទាំងនេះ នឹងជួយឱ្យអ្នកមានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់ពេលអនាគត។ ការចាប់ផ្តើមអនុវត្តវាតាំងពីទទួលបានប្រាក់ខែដំបូង គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក។